ការប្រើប្រាស់សត្វព្រៃសម្រាប់ឱសថបុរាណគឺជាទម្លាប់ដ៏ចំណាស់មួយនៅក្នុងវប្បធម៌មួយចំនួន ជាពិសេសនៅតំបន់អាស៊ី។ ទោះជាយ៉ាងណាក៏ដោយ ទម្លាប់នេះកំពុងបង្កជាកង្វល់យ៉ាងខ្លាំងដល់អង្គការអភិរក្សបរិស្ថានជុំវិញពិភពលោក ដោយសារតែវាបានជំរុញឱ្យមានការបរបាញ់ និងជួញដូរខុសច្បាប់ ដែលនាំឱ្យប្រភេទសត្វព្រៃជាច្រើនកំពុងប្រឈមមុខនឹងការផុតពូជ។ ទាំងនេះដោយសារ សត្វព្រៃជាច្រើនប្រភេទត្រូវបានគេជឿថាមានលក្ខណៈសម្បត្តិព្យាបាលពិសេស ហើយផ្នែកផ្សេងៗនៃរាងកាយរបស់ពួកវាត្រូវបានយកមកប្រើប្រាស់ជាច្រើន។ ចំពោះសត្វខ្លាឃ្មុំ ផ្នែកដែលគេយកទៅប្រើប្រាស់សម្រាប់ឱសថបុរាណគឺថង់ទឹកប្រមាត់ខ្លាឃ្មុំ គឺជាផ្នែកដែលត្រូវបានគេស្វែងរកច្រើនជាងគេ។ ពេលខ្លះក៏មានការប្រើប្រាស់ឆ្អឹង ឬផ្នែកផ្សេងទៀតផងដែរ។ គេប្រើប្រាស់វាជាឱសថបុរាណ ដោយសារគេជឿថា ទឹកប្រមាត់ខ្លាឃ្មុំអាចព្យាបាលជំងឺថ្លើម គ្រុនក្តៅ បំបាត់ការរលាក និងបន្សាបជាតិពុល។ ការប្រើប្រាស់នេះបាននាំឱ្យមានការចិញ្ចឹមខ្លាឃ្មុំ ដើម្បីយកទឹកប្រមាត់របស់វា ដែលជាទង្វើដ៏ឃោរឃៅ និងគ្មានមនុស្សធម៌មួយ។ ចំពោះសត្វដំរី ផ្នែកដែលគេយកទៅប្រើប្រាស់ជាភ្លុកដំរី គឺជាផ្នែកសំខាន់បំផុត។ ទោះបីជាភ្លុកដំរីភាគច្រើនត្រូវបានប្រើសម្រាប់ជាគ្រឿងលម្អ ឆ្លាក់ជារូបបដិមា គ្រឿងអលង្ការ ឬវត្ថុអនុស្សាវរីយ៍ក៏ដោយ ក៏នៅមានជំនឿមួយចំនួនដែលគេប្រើប្រាស់ផេះភ្លុកដំរីដើម្បីព្យាបាលជំងឺមួយចំនួនដូចជា ជំងឺហឺត ឬបញ្ហាផ្លូវដង្ហើម ដោយសារគេជឿថាវាមានធាតុរ៉ែជាក់លាក់មួយប្រភេទ។ ការប្រើប្រាស់ក្នុងឱសថបុរាណកម្រនៅក្នុងវប្បធម៌ខ្លះទៀត គឺគេយក ផ្នែកដទៃទៀតដូចជាស្បែក ឬឆ្អឹងដំរីមកធ្វើជាឱសថបុរាណដែរ ប៉ុន្តែការប្រើប្រាស់ភ្លុកគឺលេចធ្លោជាងគេ។ ចំពោះសត្វរមាសវិញ ផ្នែកដែលគេយកទៅប្រើប្រាស់ជាស្នែងរមាស គឺជាផលិតផលដែលត្រូវបានគេស្វែងរកច្រើនបំផុត។ គេជឿថាស្នែងរមាសអាចព្យាបាលជំងឺគ្រុនក្តៅ ឈឺក្បាល ជំងឺលើសឈាម និងជំងឺមហារីកផងដែរ ទោះបីជាគ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយបញ្ជាក់ថាវាមានប្រសិទ្ធភាពក៏ដោយ។ ស្នែងរមាសផ្សំឡើងពីសារធាតុ keratin ដូចទៅនឹងក្រចកមនុស្សដែរ។ ចំពោះសត្វខ្លាវិញ គេប្រើប្រាស់ស្ទើរតែគ្រប់ផ្នែកទាំងអស់នៃរាងកាយវា ដូចជា ឆ្អឹង ស្បែក ពុកមាត់ ភ្នែក និង លិង្គ ។ គេជឿថាឆ្អឹងខ្លាអាចព្យាបាលការឈឺសន្លាក់ ជំងឺរលាកសន្លាក់។ លិង្គខ្លាត្រូវបានគេជឿថាអាចបង្កើនកម្លាំងផ្លូវភេទ។ ស្បែក និងពុកមាត់ខ្លា ក៏ត្រូវបានគេប្រើសម្រាប់ជំនឿអបិយជំនឿ ឬការព្យាបាលមួយចំនួនផងដែរ។ ចំពោះសត្វពស់វិញ ផ្នែកដែលគេយកទៅប្រើប្រាស់គឺសាច់ ឈាម ទឹកប្រមាត់ និងពិសរបស់វា។ គេជឿថាសាច់ពស់អាចព្យាបាលជំងឺស្បែក និងបង្កើនកម្លាំង។ ឈាម និងទឹកប្រមាត់ត្រូវបានគេប្រើប្រាស់សម្រាប់បង្កើនសុខភាព និងព្យាបាលជំងឺផ្សេងៗ។ ពិសពស់ក៏ត្រូវបានគេប្រើក្នុងការផលិតថ្នាំបន្សាបពិសផងដែរ។